របបខ្មែរក្រហមចន្លោះឆ្នាំ១៩៧៥ ដល់១៩៧៩ បានបន្សល់ទុកនូវរបួសដ៏ធំធេងលើសង្គមខ្មែរ រួមទាំងការបំផ្លិចបំផ្លាញប្រពៃណីវប្បធម៌ និងសិល្បៈយ៉ាងដំណំ។ តន្ត្រីដែលជាព្រលឹងនៃជាតិ ត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ប៉ុន្តែក្រោយការដួលរលំនៃរបបនេះ ការខិតខំប្រឹងប្រែងដ៏មហិមាត្រូវបានធ្វើឡើងដើម្បីស្តារ និងលើកកម្ពស់វិស័យតន្ត្រីជាតិឡើងវិញ។ ក្នុងរបបខ្មែរក្រហម តន្ត្រី និងសិល្បៈគ្រប់ទម្រង់ត្រូវបានចាត់ទុកថាជាផ្នែកមួយនៃ វប្បធម៌ចាស់ ដែលត្រូវលុបបំបាត់។ ឧបករណ៍តន្ត្រីជាច្រើនត្រូវបានបំផ្លាញ សៀវភៅ ឬកំណត់ត្រាតន្ត្រីត្រូវបានដុតបំផ្លាញ ហើយសិល្បករត្រូវបានធ្វើទុក្ខបុកម្នេញ សម្លាប់ ឬបង្ខំឱ្យលាក់អត្តសញ្ញាណរបស់ខ្លួន។ ផលវិបាកដ៏ធ្ងន់ធ្ងរបំផុតគឺ ការបាត់បង់ចំណេះដឹង ពីព្រោះសិល្បករ តន្ត្រីករ និងគ្រូបង្រៀនតន្ត្រីល្បីៗជាច្រើនបានបាត់បង់ជីវិត។ ជាក់ស្តែង តន្ត្រីករខ្មែរដ៏ល្បីល្បាញដូចជា ស៊ីន ស៊ីសាមុត រស់ សេរីសុទ្ធា និង ប៉ែន រ៉ន ដែលជាសិល្បករកំពូល និងជាអ្នកបង្កើតបទចម្រៀងដ៏មានឥទ្ធិពលក្នុងទសវត្សរ៍ទី៦០ និងទី៧០ បាន បាត់ខ្លួនក្នុងអំឡុងពេលនេះ។ ការបាត់បង់របស់ពួកគាត់មិនមែនត្រឹមតែបាត់បង់បុគ្គលទេ ប៉ុន្តែជាការបាត់បង់នូវឃ្លាំងចំណេះដឹង បទពិសោធន៍ និងទេពកោសល្យដ៏មហាសាលដែលមិនអាចកាត់ថ្លៃបាន។ ក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩ ប្រទេសកម្ពុជាបានចាប់ផ្តើមដំណើរការស្តារឡើងវិញពីគំនរផេះផង់។ ចំពោះវិស័យតន្ត្រី ការខិតខំប្រឹងប្រែងដំបូងបង្អស់គឺ ការស្វែងរកសិល្បករដែលនៅរស់រានមានជីវិត។ សិល្បករចាស់ៗដែលបានលាក់ខ្លួន ឬរួចផុតពីការសម្លាប់រង្គាល ត្រូវបានគេលើកទឹកចិត្តឱ្យត្រលប់មកវិញ ដើម្បីជួយបណ្តុះបណ្តាល និងបង្រៀនតន្ត្រីដល់ក្មេងៗជំនាន់ក្រោយ។ សកម្មភាពសំខាន់ៗក្នុងកាស្ដារឡើងវិញរួមមាន ការបង្រៀនតន្ត្រី ការថតសំឡេងឡើងវិញ និងការសម្តែង។ សាលាសិល្បៈនានាត្រូវបានបង្កើតឡើងវិញ ឬពង្រឹង ដើម្បីបង្រៀនទាំងតន្ត្រីបុរាណ និងសម័យ។ គ្រូបង្រៀនដែលនៅសេសសល់បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការចែករំលែកចំណេះដឹងរបស់ពួកគេ។ ដោយសារបទចម្រៀង និងតន្ត្រីជាច្រើនត្រូវបានបាត់បង់ ការខិតខំប្រឹងប្រែងត្រូវបានធ្វើឡើងដើម្បី ថតសំឡេង បទចម្រៀងចាស់ៗឡើងវិញពីប្រភពនានា រួមទាំងការប្រមូលបទចម្រៀងពីការថតចាស់ៗដែលនៅសេសសល់ ឬពីការចងចាំរបស់សិល្បករ។ ការសម្តែងតន្ត្រីត្រូវបានរៀបចំឡើងជាបន្តបន្ទាប់ ដើម្បីលើកទឹកចិត្តសិល្បករ និងផ្សព្វផ្សាយតន្ត្រីខ្មែរដល់សាធារណជន។ បច្ចុប្បន្ន តន្ត្រីបុរាណកំពុងត្រូវបានអភិរក្ស និងចែករំលែកដល់ក្មេងៗជំនាន់ក្រោយ តាមរយៈកម្មវិធីសិក្សានៅសាលា ការសម្តែងនានា និងការស្រាវជ្រាវ។ ក្រៅពីការស្តារតន្ត្រីបុរាណ គេក៏បានឃើញនូវនិន្នាការនៃ ការចងក្រងតន្ត្រីទំនើបជាមួយបុរាណ ផងដែរ។ តន្ត្រីករវ័យក្មេងជាច្រើនបានព្យាយាមបញ្ចូលឧបករណ៍តន្ត្រីបុរាណ ឬធាតុផ្សំនៃបទភ្លេងបុរាណទៅក្នុងតន្ត្រីសម័យ ដើម្បីបង្កើតទម្រង់តន្ត្រីថ្មីៗដែលមានលក្ខណៈជាខ្មែរ។ ភាពជោគជ័យនៃការស្តារវិស័យតន្ត្រី មិនអាចកាត់ផ្តាច់ពី ការគាំទ្រពីរដ្ឋាភិបាល និងអង្គការអន្តរជាតិបានទ្បើយ។ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ការគាំទ្រផ្នែកគោលនយោបាយ និងថវិកាដល់សាលាសិល្បៈ និងស្ថាប័នពាក់ព័ន្ធ។ អង្គការអន្តរជាតិជាច្រើន ក៏បានផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ បច្ចេកទេស និងជំនាញ ដើម្បីជួយក្នុងការបណ្តុះបណ្តាល ការស្រាវជ្រាវ ការអភិរក្ស និងការផ្សព្វផ្សាយតន្ត្រីខ្មែរទៅកាន់ឆាកអន្តរជាតិ។ សរុបមក របបខ្មែរក្រហមបានបង្កមហន្តរាយដល់ប្រពៃណីតន្ត្រីខ្មែរ ប៉ុន្តែការខិតខំប្រឹងប្រែងរួមគ្នាពីសិល្បករ ស្ថាប័នរដ្ឋាភិបាល និងអង្គការអន្តរជាតិ បានធ្វើឱ្យតន្ត្រីខ្មែរអាចងើបឈរឡើងវិញ ហើយបន្តលូតលាស់ទៅមុខ ទាំងការអភិរក្ស និងការច្នៃប្រឌិតថ្មីៗ។ តន្ត្រីខ្មែរនៅតែជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់បានពីអត្តសញ្ញាណជាតិរបស់យើងបានទ្បើយ។